វិនិយោគផ្ទាល់ពីបរទេស និងតំបន់សេដ្ឋកិច្ចពិសេស គឺជាសសរស្តម្ភយុទ្ធសាស្ត្រដែលជំរុញឱ្យកម្ពុជាក្លាយជា "ខ្លាមិនទាន់ធំ" នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ វិនិយោគផ្ទាល់ពីបរទេស បានដើរតួជាកាតាលីករដ៏មានឥទ្ធិពលក្នុងការបំប្លែងកម្ពុជាពីប្រទេសដែលពឹងផ្អែកលើកសិកម្ម ឱ្យទៅជាប្រទេសដែលពឹងផ្អែកលើឧស្សាហកម្ម និងសេវាកម្ម។ លំហូរ វិនិយោគផ្ទាល់ពីបរទេស បាននាំមកនូវបច្ចេកវិទ្យាទំនើបៗ និងចំណេះដឹងផ្នែកគ្រប់គ្រង ដែលជួយបង្កើនផលិតភាពនៃកម្លាំងពលកម្មក្នុងស្រុក។ ការកើនឡើងនៃ វិនិយោគផ្ទាល់ពីបរទេស ជួយឱ្យកម្ពុជាអាចកាត់បន្ថយគម្លាតរវាងការសន្សំក្នុងស្រុក និងតម្រូវការវិនិយោគសម្រាប់ការអភិវឌ្ឍជាតិ។ វិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូប គឺជាវិស័យដំបូងគេដែលស្រូបយក វិនិយោគផ្ទាល់ពីបរទេស ច្រើនជាងគេបំផុត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិនិយោគផ្ទាល់ពីបរទេស បានចាប់ផ្ដើមងាកទៅរកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដូចជាការដំឡើងគ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត។ ប្រទេសចិននៅតែជាប្រភពទុន វិនិយោគផ្ទាល់ពីបរទេស ធំជាងគេបំផុតសម្រាប់កម្ពុជា ដែលផ្ដោតសំខាន់លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងអចលនទ្រព្យ។ វិនិយោគផ្ទាល់ពីបរទេស មកពីប្រទេសជប៉ុន និងកូរ៉េខាងត្បូង ត្រូវបានគេស្គាល់ថាជាវិនិយោគដែលមានគុណភាពខ្ពស់ និងផ្ដល់អាទិភាពខ្លាំងលើការបណ្ដុះបណ្ដាលធនធានមនុស្ស។ ការកើនឡើងនៃវិនិយោគបរទេសបានជួយពង្រឹងកម្រិតបម្រុងរូបិយប័ណ្ណអន្តរជាតិរបស់កម្ពុជា ដែលជួយរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀល។ វិនិយោគផ្ទាល់ពីបរទេស ក៏បានជំរុញឱ្យមានការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុ តាមរយៈការចូលមកនៃធនាគារអន្តរជាតិធំៗ។ ការប្រកួតប្រជែងរវាងក្រុមហ៊ុនបរទេស បានបង្ខំឱ្យអាជីវកម្មក្នុងស្រុកត្រូវពង្រឹងសមត្ថភាព និងគុណភាពផលិតផលរបស់ខ្លួនដើម្បីរស់រាន។ តំបន់សេដ្ឋកិច្ចពិសេស គឺជាយន្តការយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលប្រើប្រាស់ដើម្បីទាក់ទាញ វិនិយោគផ្ទាល់ពីបរទេស តាមរយៈការផ្ដល់នូវហេដ្ឋារចនាសម្ព័ន្ធប្រមូលផ្ដុំ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគំរូនៃកិច្ចសហប្រតិបត្តិការ "ខ្សែក្រវាត់ និងផ្លូវ" ដែលបានប្រែក្លាយតំបន់ឆ្នេរឱ្យទៅជាមជ្ឈមណ្ឌលផលិតកម្មសកល។ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គឺជាបណ្ដុំនៃក្រុមហ៊ុនចម្រុះជាតិសាសន៍ដែលផ្ដោតលើការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងអាមេរិក។ តំបន់សេដ្ឋកិច្ចពិសេស ផ្ដល់នូវ "សេវាបញ្ជរតែមួយ" ដែលជួយកាត់បន្ថយការិយាធិបតេយ្យ និងពេលវេលាក្នុងការស្នើសុំអាជ្ញាបណ្ណផ្សេងៗ។ ការផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដូចជាការលើកលែងពន្ធលើប្រាក់ចំណេញ និងពន្ធនាំចូលវត្ថុធាតុដើម គឺជាមេដែកទាក់ទាញវិនិយោគិនមកកាន់ តំបន់សេដ្ឋកិច្ចពិសេស។ តំបន់សេដ្ឋកិច្ចពិសេស បានជួយសម្របសម្រួលដល់ការបង្កើត "ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក" ដោយតភ្ជាប់រវាងក្រុមហ៊ុនផលិត និងអ្នកផ្គត់ផ្គង់វត្ថុធាតុដើម។ ការប្រមូលផ្ដុំរោងចក្រនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស ជួយឱ្យការគ្រប់គ្រងបរិស្ថាន និងការចម្រោះទឹកកខ្វក់មានប្រសិទ្ធភាពជាងការតាំងរោងចក្រនៅរប៉ាត់រប៉ាយ។ តំបន់សេដ្ឋកិច្ចពិសេស នៅតាមព្រំដែន ដូចជានៅប៉ោយប៉ែត និងបាវិត បានជួយបង្កើនពាណិជ្ជកម្មឆ្លងដែនជាមួយប្រទេសថៃ និងវៀតណាម។ តំបន់សេដ្ឋកិច្ចពិសេស បង្កើតបាននូវ "សន្តិសុខការងារ" ខ្ពស់សម្រាប់កម្មករ ដោយសារក្រុមហ៊ុននៅក្នុងតំបន់ទាំងនោះច្រើនតែគោរពតាមស្ដង់ដារច្បាប់ការងារអន្តរជាតិ។ ការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេស បាននាំមកនូវការកសាងផ្លូវថ្នល់ អគ្គិសនី និងប្រព័ន្ធទឹកស្អាត ដល់តំបន់ជុំវិញដែលធ្លាប់តែដាច់ស្រយាល។ ច្បាប់ស្ដីពីវិនិយោគថ្មីរបស់កម្ពុជា ឆ្នាំ ២០២១ ផ្ដល់នូវភាពបត់បែនកាន់តែច្រើនដល់វិនិយោគិនបច្គេកវិទ្យាខ្ពស់។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC គឺជាស្ថាប័នកំពូលដែលដើរតួជា "អាណាព្យាបាល" របស់វិនិយោគិនបរទេស។ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ហៅកាត់ថា IDP ឆ្នាំ ២០១៥ ដល់២០២៥ គឺជាផែនទីបង្ហាញផ្លូវសម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ។ ការអនុញ្ញាតឱ្យវិនិយោគិនបរទេសកាន់កាប់ភាគហ៊ុនក្រុមហ៊ុន ១០០% គឺជាចំណុចខ្លាំងរបស់កម្ពុជាបើធៀបនឹងប្រទេសជិតខាងមួយចំនួន។ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន និងកូរ៉េខាងត្បូង ដើម្បីទាក់ទាញ វិនិយោគផ្ទាល់ពីបរទេស ក្នុងវិស័យកសិកម្ម។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថា RCEP បានបើកផ្លូវឱ្យ វិនិយោគផ្ទាល់ពីបរទេស ពីតំបន់អាស៊ីប៉ាស៊ីហ្វិកហូរចូលកម្ពុជាកាន់តែខ្លាំង។ ការកែលម្អប្រព័ន្ធតុលាការពាណិជ្ជកម្ម និងមជ្ឈត្តកម្ម ជួយបង្កើនទំនុកចិត្តដល់វិនិយោគិនបរទេសក្នុងការដោះស្រាយវិវាទ។ ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញ បានធ្វើឱ្យបរិយាកាសវិនិយោគមានតម្លាភាព និងឆាប់រហ័ស។ កម្ពុជាផ្ដល់នូវ "ការការពារវិនិយោគ" តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី ដើម្បីធានាថាមិនមានការរឹបអូសទ្រព្យសម្បត្តិដោយខុសច្បាប់។ ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងអតិផរណាទាប គឺជាកត្តាសម្រេចចិត្តដែលវិនិយោគិន វិនិយោគផ្ទាល់ពីបរទេស តែងតែសម្លឹងមើល។ វិនិយោគផ្ទាល់ពីបរទេស នៅក្នុង តំបន់សេដ្ឋកិច្ចពិសេស បានជម្រុញឱ្យមានការបណ្ដុះបណ្ដាលបច្ចេកទេស ស្របតាមតម្រូវការទីផ្សារការងារ។ ការផ្លាស់ប្តូរពី "កម្លាំងពលកម្មគ្មានជំនាញ" ទៅជា "កម្លាំងពលកម្មមានជំនាញ" កំពុងកើតឡើងនៅក្នុងរោងចក្រដំឡើងគ្រឿងបន្លាស់រថយន្ត។ ក្រុមហ៊ុនជប៉ុននៅក្នុង តំបន់សេដ្ឋកិច្ចពិសេស ជារឿយៗនាំយកវប្បធម៌ការងារ "Kaizen" មកអនុវត្ត ដែលជួយឱ្យបុគ្គលិកខ្មែរមានវិន័យការងារខ្ពស់។ ការសហការរវាងសាកលវិទ្យាល័យ និងក្រុមហ៊ុន វិនិយោគផ្ទាល់ពីបរទេស ជួយឱ្យនិស្សិតខ្មែរមានឱកាសកម្មសិក្សាក្នុងស្ដង់ដារអន្តរជាតិ។ លំហូរវិនិយោគលើវិស័យបច្ចេកវិទ្យាឌីជីថល បានជម្រុញឱ្យមានការកើនឡើងនៃ "សេដ្ឋកិច្ចវេទិកា" នៅកម្ពុជា។ ការផ្ទេរបច្ចេកវិទ្យាបៃតង តាមរយៈ វិនិយោគផ្ទាល់ពីបរទេស កំពុងជួយឱ្យកម្ពុជាសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ វិនិយោគិន វិនិយោគផ្ទាល់ពីបរទេស ជួយពង្រឹងស្ដង់ដារសុវត្ថិភាពការងារ និងអនាម័យនៅក្នុងរោងចក្រ។ ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៅក្នុងរោងចក្រ តំបន់សេដ្ឋកិច្ចពិសេស ជួយឱ្យការគ្រប់គ្រងខ្សែសង្វាក់ផលិតកម្មមានភាពសុក្រឹត។ ការអភិវឌ្ឍជំនាញទន់ ត្រូវបានកែលម្អតាមរយៈការធ្វើការជាមួយអ្នកជំនាញបរទេស។ វិនិយោគផ្ទាល់ពីបរទេស ក៏បាននាំមកនូវស្ដង់ដារ "ទំនួលខុសត្រូវសង្គម" ដែលជួយគាំទ្រដល់សហគមន៍ជុំវិញ។ ក្នុងនោះក៏មានបញ្ហាប្រឈម និងឧបសគ្គសម្រាប់ វិនិយោគផ្ទាល់ពីបរទេស និង តំបន់សេដ្ឋកិច្ចពិសេសដែរ។ ថ្លៃដើមអគ្គិសនីខ្ពស់បើធៀបនឹងប្រទេសជិតខាង នៅតែជាឧបសគ្គចម្បងដែលធ្វើឱ្យកម្ពុជាពិបាកប្រកួតប្រជែងទាក់ទាញ វិនិយោគផ្ទាល់ពីបរទេស។ ថ្លៃដឹកជញ្ជូន និងភស្តុភារកម្ម ដែលមានតម្លៃខ្ពស់ រាំងស្ទះដល់ប្រសិទ្ធភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់នាំចេញ។ កង្វះខាតកម្លាំងពលកម្មជំនាញឯកទេស បង្ខំឱ្យក្រុមហ៊ុន វិនិយោគផ្ទាល់ពីបរទេស ត្រូវជួលអ្នកជំនាញពីបរទេសក្នុងតម្លៃថ្លៃ។ ការពឹងផ្អែកខ្លាំងលើវត្ថុធាតុដើមនាំចូល ធ្វើឱ្យផលិតកម្មនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស ងាយរងគ្រោះដោយសារការប្រែប្រួលសេដ្ឋកិច្ចសកល។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រវាង តំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែ ជួនកាលនៅមានភាពរអាក់រអួលខ្លះៗ។ បញ្ហានីតិវិធីគយ និងការចំណាយក្រៅផ្លូវការមួយចំនួន នៅតែជាក្ដីកង្វល់សម្រាប់វិនិយោគិនបរទេស។ ការប្រែប្រួលនៃ "ប្រព័ន្ធអនុគ្រោះពន្ធ" អាចប៉ះពាល់ដល់ភាពទាក់ទាញនៃ វិនិយោគផ្ទាល់ពីបរទេស ក្នុងវិស័យកាត់ដេរ។ គម្លាតរវាងច្បាប់វិនិយោគ និងការអនុវត្តជាក់ស្ដែងនៅថ្នាក់ក្រោមជាតិ បង្កើតឱ្យមានការភាន់ច្រឡំខ្លះដល់វិនិយោគិនថ្មី។ ការប្រកួតប្រជែងខ្លាំងពីប្រទេសក្នុងតំបន់ ទាមទារឱ្យកម្ពុជាត្រូវតែធ្វើកំណែទម្រង់ផ្ទៃក្នុងឱ្យកាន់តែស៊ីជម្រៅ។ ហានិភ័យនៃ "ការលាងលុយកខ្វក់" ទាមទារឱ្យមានការត្រួតពិនិត្យ វិនិយោគផ្ទាល់ពីបរទេស ឱ្យបានហ្មត់ចត់បំផុត។ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាសមិទ្ធផលដ៏ធំដែលកើតចេញពី វិនិយោគផ្ទាល់ពីបរទេស ក្នុងទម្រង់ការសាងសង់-ប្រតិបត្តិការ-ផ្ទេរ។ ការរីកដុះដាលនៃអគារខ្ពស់ៗនៅភ្នំពេញ និងក្រុងព្រះសីហនុ គឺជាលទ្ធផលផ្ទាល់នៃលំហូរទុនវិនិយោគបរទេស។ វិនិយោគផ្ទាល់ពីបរទេស ក្នុងវិស័យថាមពល បានជួយឱ្យកម្ពុជាកាត់បន្ថយការនាំចូលអគ្គិសនីពីបរទេសបានច្រើន។ ការវិនិយោគលើកំពង់ផែទឹកជ្រៅ បានពង្រីកសមត្ថភាពរបស់កម្ពុជាក្នុងការទទួលកប៉ាល់ដឹកទំនិញខ្នាតធំៗ។ ការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីៗ ដែលគាំទ្រដោយ វិនិយោគផ្ទាល់ពីបរទេស នឹងជម្រុញវិស័យទេសចរណ៍យ៉ាងខ្លាំង។ វិនិយោគផ្ទាល់ពីបរទេស បានជួយបំប្លែងតំបន់ដីវាលឱ្យទៅជា "ទីក្រុងរណប" ទំនើបៗ និងស៊ីវិល័យ។ ការវិនិយោគលើប្រព័ន្ធទូរគមនាគមន៍ 5G គឺជាគ្រឹះដ៏សំខាន់នៃសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ វិនិយោគផ្ទាល់ពីបរទេស ក្នុងវិស័យទឹកស្អាត និងការគ្រប់គ្រងកាកសំណល់ កំពុងជួយលើកកម្ពស់សុខុមាលភាពប្រជាជន។ ការវិនិយោគលើសណ្ឋាគារលំដាប់ផ្កាយប្រាំ បង្កើនសមត្ថភាពកម្ពុជានៅក្នុងការរៀបចំសន្និសីទអន្តរជាតិធំៗ។ វិនិយោគផ្ទាល់ពីបរទេស ជួយឱ្យកម្ពុជាមាន "មជ្ឈមណ្ឌលភស្តុភារកម្ម"កម្រិតស្តង់ដារ។ វិនិយោគផ្ទាល់ពីបរទេស ក្នុងវិស័យកសិកម្មបានផ្លាស់ប្តូរការដាំដុះពី "ការហូបចុក" មកជា "ការនាំចេញ" ជាលក្ខណៈឧស្សាហកម្ម។ ការវិនិយោគលើរោងចក្រកិនស្រូវខ្នាតធំ ជួយឱ្យអង្ករកម្ពុជាអាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិបាន។ វិនិយោគផ្ទាល់ពីបរទេស ក្នុងវិស័យកែច្នៃកៅស៊ូ និងស្វាយចន្ទី បង្កើនតម្លៃបន្ថែមដល់កសិផលខ្មែរមុននាំចេញ។ ការនាំយកបច្ចេកវិទ្យា "កសិកម្មវៃឆ្លាត" មកប្រើប្រាស់ ជួយឱ្យកសិដ្ឋាន វិនិយោគផ្ទាល់ពីបរទេស អាចគ្រប់គ្រងទិន្នផលបានល្អ។ តំបន់សេដ្ឋកិច្ចពិសេស សម្រាប់វិស័យកសិកម្ម កំពុងត្រូវបានជម្រុញដើម្បីលើកកម្ពស់សន្តិសុខស្បៀងជាតិ។ វិនិយោគផ្ទាល់ពីបរទេស ក្នុងវិស័យចិញ្ចឹមសត្វ បានជួយឱ្យកម្ពុជាកាត់បន្ថយការនាំចូលសាច់បានមួយកម្រិតធំ។ ការបង្កើតរោងចក្រផលិតចំណីសត្វនៅក្នុងស្រុក ជួយកាត់បន្ថយថ្លៃដើមសម្រាប់កសិករខ្នាតតូចក្នុងតំបន់។ វិនិយោគផ្ទាល់ពីបរទេស ក៏បានជួយដល់ការអភិវឌ្ឍ "កសិកម្មសរីរាង្គ" ដែលមានតម្លៃទីផ្សារខ្ពស់នៅបរទេស។ ការផ្ដល់បច្ចេកទេសវេចខ្ចប់ និងការត្រួតពិនិត្យអនាម័យ ជួយឱ្យកសិផលខ្មែរឆ្លងកាត់របាំងបច្ចេកទេសបាន។ វិនិយោគផ្ទាល់ពីបរទេស ក្នុងវិស័យធានារ៉ាប់រងកសិកម្ម ជួយការពារកសិករពីហានិភ័យនៃអាកាសធាតុ។ វិនិយោគផ្ទាល់ពីបរទេស បានរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយអត្រានៃភាពក្រីក្រតាមរយៈការបង្កើតការងារ។ ការកើនឡើងនៃ វិនិយោគផ្ទាល់ពីបរទេស បានជួយបង្កើនចំណូលពន្ធជូនរដ្ឋសម្រាប់ស្ដារវិស័យសាធារណៈ។ ក្រុមហ៊ុន វិនិយោគផ្ទាល់ពីបរទេស ច្រើនតែផ្ដល់ "អត្ថប្រយោជន៍បន្ថែម" ដល់កម្មករខ្មែរដើម្បីរក្សាកម្លាំងពលកម្ម។ ទោះជាយ៉ាងណា វិនិយោគផ្ទាល់ពីបរទេស ក្នុងវិស័យសំណង់ជួនកាលបង្កឱ្យមានការប៉ះពាល់ខ្លះដល់បរិស្ថានជុំវិញ។ ការប្រើប្រាស់ធនធានធម្មជាតិសម្រាប់ឧស្សាហកម្ម វិនិយោគផ្ទាល់ពីបរទេស ទាមទារឱ្យមានការរឹតបន្តឹងលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន។ តំបន់សេដ្ឋកិច្ចពិសេស ដែលប្រកាន់ខ្ជាប់នូវគោលការណ៍ "ឧស្សាហកម្មបៃតង" ជួយកាត់បន្ថយការភាយឧស្ម័នកាបូន។ វិនិយោគផ្ទាល់ពីបរទេស ក៏បានជួយឱ្យមានការ "តភ្ជាប់វប្បធម៌" និងការរៀនសូត្រពីគ្នាទៅវិញទៅមក។ ការកើនឡើងនៃ វិនិយោគផ្ទាល់ពីបរទេស ជម្រុញឱ្យមានការកែលម្អច្បាប់ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់។ វិនិយោគផ្ទាល់ពីបរទេស ក្នុងវិស័យអប់រំ ផ្ដល់ជម្រើសកាន់តែច្រើនសម្រាប់មាតាបិតាខ្មែរក្នុងការពង្រឹងចំណេះដឹងកូនចៅ។ ការយល់ដឹងអំពី "សមធម៌យេនឌ័រ" ត្រូវបានលើកកម្ពស់យ៉ាងខ្លាំងនៅក្នុងក្រុមហ៊ុន វិនិយោគផ្ទាល់ពីបរទេស។ ជាកំពុងតម្រង់ទិស វិនិយោគផ្ទាល់ពីបរទេស ឱ្យទៅរក "ឧស្សាហកម្ម ៤.០" ដើម្បីដើរឱ្យទាន់បច្ចេកវិទ្យាសកល។ ការកសាង "មជ្ឈមណ្ឌលហិរញ្ញវត្ថុ" គឺជាគោលដៅបន្ទាប់ដើម្បីទាក់ទាញ វិនិយោគផ្ទាល់ពីបរទេស ក្នុងវិស័យ FinTech។ ការពង្រឹងភាពទាក់ទាញនៃ តំបន់សេដ្ឋកិច្ចពិសេស នឹងបង្កើនភាពទាក់ទាញដល់វិនិយោគិនបច្ចេកវិទ្យាកម្រិតខ្ពស់។ ការពង្រឹង "អភិបាលកិច្ចល្អ" គឺជាគន្លឹះដើម្បីរក្សា វិនិយោគផ្ទាល់ពីបរទេស ឱ្យនៅមាននិរន្តរភាពយូរអង្វែង។ កម្ពុជាមានបំណងទាក់ទាញ វិនិយោគផ្ទាល់ពីបរទេស ក្នុងវិស័យសេវាកម្មសុខាភិបាល និងមន្ទីរពេទ្យស្ដង់ដារអន្តរជាតិ។ ការវិនិយោគលើ "សេដ្ឋកិច្ចវិលជុំ" នឹងក្លាយជាអាទិភាពថ្មីសម្រាប់ វិនិយោគផ្ទាល់ពីបរទេស ដែលផ្ដោតលើបរិស្ថាន។ ការតភ្ជាប់ផ្លូវដែកល្បឿនលឿនជាមួយប្រទេសជិតខាង នឹងបើកជំពូកថ្មីសម្រាប់ វិនិយោគផ្ទាល់ពីបរទេស ក្នុងវិស័យដឹកជញ្ជូន។ កម្ពុជាត្រូវតែបន្តធ្វើពិពិធកម្ម "ប្រភព វិនិយោគផ្ទាល់ពីបរទេស" ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសតែមួយ។ ការកសាង "ម៉ាកយីហោជាតិ" ដែលរឹងមាំ នឹងជួយឱ្យកម្ពុជាទាក់ទាញក្រុមហ៊ុនលំដាប់ពិភពលោកកាន់តែច្រើន។ វិនិយោគផ្ទាល់ពីបរទេស និង តំបន់សេដ្ឋកិច្ចពិសេស គឺជាក្បាលម៉ាស៊ីនដែលមិនអាចខ្វះបានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា។ សមិទ្ធផលនៃ វិនិយោគផ្ទាល់ពីបរទេស បានប្រែក្លាយកម្ពុជាឱ្យមានមុខមាត់ថ្មីយ៉ាងស្រស់បំព្រងលើឆាកអន្តរជាតិ។ ភាពជោគជ័យនៃ តំបន់សេដ្ឋកិច្ចពិសេស អាស្រ័យលើការបន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ។ វិនិយោគផ្ទាល់ពីបរទេស ជួយឱ្យកម្ពុជាដើរទាន់សកលភាវូបនីយកម្ម និងការផ្លាស់ប្តូរសេដ្ឋកិច្ចឌីជីថល។ ការងារដែលបង្កើតដោយ វិនិយោគផ្ទាល់ពីបរទេស បានជួយលើកកម្ពស់ជីវភាពប្រជាជនរាប់លានគ្រួសារ។ កម្ពុជាត្រូវតែបន្តពង្រឹងធនធានមនុស្ស ដើម្បីទាញយកផលប្រយោជន៍អតិបរមាពី វិនិយោគផ្ទាល់ពីបរទេស។ តម្លាភាព និងយុត្តិធម៌សង្គម គឺជាមូលដ្ឋានគ្រឹះនៃបរិយាកាសវិនិយោគដែលរឹងមាំបំផុត។ កិច្ចសហការរវាងរដ្ឋ និងឯកជន នឹងបន្តជាយន្តការជំរុញ វិនិយោគផ្ទាល់ពីបរទេស ក្នុងគម្រោងយុទ្ធសាស្ត្រនានា។ ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០៥០ នឹងសម្រេចបានតាមរយៈការប្រើប្រាស់ វិនិយោគផ្ទាល់ពីបរទេស ជាកម្លាំងចលករ។ វិនិយោគផ្ទាល់ពីបរទេស និង តំបន់សេដ្ឋកិច្ចពិសេស នាំមកនូវសក្ដានុពល និងក្ដីសង្ឃឹមសម្រាប់អនាគតដ៏រុងរឿងនៃព្រះរាជាណាចក្រកម្ពុជា។ ការរួមបញ្ចូលគ្នារវាង វិនិយោគផ្ទាល់ពីបរទេស និងប្រសិទ្ធភាពនៃ តំបន់សេដ្ឋកិច្ចពិសេស គឺជាកូនសោរដ៏សំខាន់ក្នុងការបើកទ្វារឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ភាពជោគជ័យនៃ តំបន់សេដ្ឋកិច្ចពិសេស មិនត្រឹមតែវាស់វែងតាមរយៈចំនួនរោងចក្រប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈកម្រិតនៃ "ការផ្ទេរបច្ចេកវិទ្យា" មកឱ្យសហគ្រាសក្នុងស្រុក។ តាមរយៈការអនុវត្តយន្តការ វិនិយោគផ្ទាល់ពីបរទេស កម្ពុជាបានបង្ហាញទៅកាន់ពិភពលោកថា ខ្លួនគឺជាគោលដៅវិនិយោគដ៏មានសុវត្ថិភាព ស្ថិរភាព និងមានសក្ដានុពលប្រកួតប្រជែងខ្ពស់។ ការបន្តធ្វើកំណែទម្រង់ស្ថាប័ន និងការកាត់បន្ថយចំណាយលើផ្នែកភស្តុភារកម្ម នឹងជួយឱ្យ តំបន់សេដ្ឋកិច្ចពិសេស កាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិនលំដាប់ពិភពលោក។ និរន្តរភាពនៃ វិនិយោគផ្ទាល់ពីបរទេស អាស្រ័យទៅលើសមត្ថភាពរបស់កម្ពុជានៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សឱ្យដើរទាន់ "យុគសម័យឌីជីថល" និងឧស្សាហកម្មជំនាន់ថ្មី។ តំបន់សេដ្ឋកិច្ចពិសេស បានក្លាយជា "មន្ទីរពិសោធន៍គោលនយោបាយ" ដ៏ជោគជ័យដែលជួយឱ្យរដ្ឋាភិបាលអាចកែសម្រួលលិខិតបទដ្ឋានគតិយុត្តឱ្យកាន់តែមានភាពបត់បែន។ ការទាក់ទាញ វិនិយោគផ្ទាល់ពីបរទេស ក្នុងវិស័យកែច្នៃកសិផល នឹងជួយឱ្យកម្ពុជាអាចបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មជាតិ និងបង្កើនចំណូលដល់កសិករ។ ការវិនិយោគតាមទម្រង់ សាងសង់-ប្រតិបត្តិការ-ផ្ទេរនៅក្នុងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ នឹងបន្តជាម៉ាស៊ីនជំរុញការតភ្ជាប់ និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងទីក្រុង និងជនបទ។ ការលើកកម្ពស់តម្លាភាព និងយុត្តិធម៌ក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម គឺជាគ្រឹះនៃទំនុកចិត្តដែលវិនិយោគិន វិនិយោគផ្ទាល់ពីបរទេស តែងតែប្រាថ្នាចង់បាន។ តំបន់សេដ្ឋកិច្ចពិសេស គឺជាកាតាលីករដែលជំរុញឱ្យកម្ពុជាអាចធ្វើពិពិធកម្មមុខទំនិញនាំចេញ ឱ្យលើសពីវិស័យកាត់ដេរ និងស្បែកជើង។ ការយកចិត្តទុកដាក់លើ "ស្ដង់ដារបរិស្ថាន និងសង្គម" នៅក្នុង តំបន់សេដ្ឋកិច្ចពិសេស នឹងជួយឱ្យកម្ពុជាទទួលបានការគាំទ្រពីវិនិយោគិនដែលមានគុណភាព និងនិរន្តរភាព។ កិច្ចសហប្រតិបត្តិការតំបន់តាមរយៈកិច្ចព្រមព្រៀង RCEP នឹងបើកឱកាសឱ្យ វិនិយោគផ្ទាល់ពីបរទេស កាន់តែច្រើនហូរចូលមកក្នុងខ្សែសង្វាក់ផលិតកម្មរបស់កម្ពុជា។ ការពង្រឹង "សន្តិសុខថាមពល" និងតម្លៃអគ្គិសនីសមរម្យ គឺជាកត្តាចាំបាច់ដើម្បីរក្សាឧត្តមភាពប្រកួតប្រជែងរបស់ តំបន់សេដ្ឋកិច្ចពិសេស កម្ពុជាលើឆាកអន្តរជាតិ។ វិនិយោគផ្ទាល់ពីបរទេស មិនត្រឹមតែនាំមកនូវលុយកាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវ "វប្បធម៌ការងារស្ដង់ដារខ្ពស់" ដែលជួយកែលម្អផ្នត់គំនិតការងាររបស់ពលរដ្ឋខ្មែរ។ ការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេស នៅតាមបណ្ដាខេត្តជាប់ព្រំដែន គឺជាយុទ្ធសាស្ត្រ "ខ្សែក្រវាត់ការពារសេដ្ឋកិច្ច" ដ៏មានប្រសិទ្ធភាព។ ការជួយសម្រួលដល់ការវិនិយោគតាមប្រព័ន្ធឌីជីថល នឹងធ្វើឱ្យការគ្រប់គ្រងលំហូរ វិនិយោគផ្ទាល់ពីបរទេស មានភាពច្បាស់លាស់ និងគ្មានការិយាធិបតេយ្យ។ ភាពជោគជ័យយូរអង្វែងរបស់កម្ពុជា គឺស្ថិតនៅលើការទាញយកផលប្រយោជន៍ពី វិនិយោគផ្ទាល់ពីបរទេស ដើម្បីកសាង "សេដ្ឋកិច្ចចំណេះដឹង" ដោយខ្លួនឯង។ ការបន្តរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាកត្តាមូលដ្ឋានដែលមិនអាចខ្វះបានសម្រាប់រាល់ការសម្រេចចិត្តរបស់វិនិយោគិន វិនិយោគផ្ទាល់ពីបរទេស។ តំបន់សេដ្ឋកិច្ចពិសេស នឹងបន្តដើរតួជាឆ្អឹងខ្នងនៃឧស្សាហូបនីយកម្មកម្ពុជា សម្រាប់ការឆ្លងកាត់ពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសអភិវឌ្ឍន៍។ ជាសង្ខេបមកវិញ ការចាត់ទុក វិនិយោគផ្ទាល់ពីបរទេស និង តំបន់សេដ្ឋកិច្ចពិសេស ជាដៃគូយុទ្ធសាស្ត្រដែលមិនអាចអត់បាន នឹងដឹកនាំកម្ពុជាទៅរកអនាគតដ៏រុងរឿង ស៊ីវិល័យ និងមានភាពធន់ខ្ពស់។